សុភាសិត «ងើយស្កក ឱនដាក់គ្រាប់» គឺជាមេរៀនអប់រំដ៏ជ្រាលជ្រៅបំផុតមួយរបស់ដូនតាខ្មែរ ដែលប្រើប្រាស់ធម្មជាតិនៃដើមស្រូវមកប្រៀបធៀបនឹងចរិតលក្ខណៈរបស់មនុស្ស។ សុភាសិតនេះគឺជាការសង្កេតយ៉ាងល្អិតល្អន់របស់បុព្វបុរសខ្មែរលើវិស័យកសិកម្ម។ ដើមស្រូវដែល «ងើយ» ឡើងលើត្រង់ខ្លាំង ជារឿយៗគឺជាកន្ទក់ ឬស្រូវដែលគ្មានគ្រាប់។ ពាក្យថា «ស្កក» សំដៅលើគ្រាប់ស្រូវដែលស្ពោត គ្មានគ្រាប់ខាងក្នុង និងមិនអាចយកទៅដាំស្លបាន។ ដើមស្រូវដែលងើយខ្ពស់បែបនេះ ច្រើនតែអួតអាងពីសម្រស់ខាងក្រៅ ប៉ុន្តែគ្មានតម្លៃប្រើប្រាស់ឡើយ។ ក្នុងន័យធៀប «ងើយស្កក» តំណាងឱ្យមនុស្សដែលមានចរិតអួតអាង និងព្រហើន។ មនុស្សប្រភេទនេះចូលចិត្តបង្ហាញឫកពាខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែតាមពិតខ្វះចំណេះដឹងពិតប្រាកដ។ ការងើយឡើងលើបង្ហាញពីភាពអំនួតដែលមិនចេះដាក់ខ្លួន និងមិនស្គាល់ខុសត្រូវ។ មនុស្សដែលអួតអាងខ្លាំង ជារឿយៗគឺជាមនុស្សដែលគ្មានខ្លឹមសារនៅក្នុងខ្លួន។ ភាពស្កកនៃបញ្ញាធ្វើឱ្យគេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់សង្គមជាតិបានឡើយ។ ការងើយក្បាលខ្ពស់ពេក ក៏ធ្វើឱ្យគេងាយនឹងរងសម្ពាធពីខ្យល់ព្យុះ ឬឧបសគ្គផ្សេងៗ។ ពាក្យថា «ឱន» សំដៅលើដើមស្រូវដែលឱនក្បាលចុះក្រោមនៅពេលវាទុំ។ ការឱនចុះក្រោមនេះ មិនមែនមកពីវាខ្សោយនោះទេ ប៉ុន្តែមកពីវាមានទម្ងន់។ ពាក្យថា «ដាក់គ្រាប់» បញ្ជាក់ពីវត្តមាននៃអង្ករដ៏មានតម្លៃដែលស្ថិតនៅខាងក្នុងសម្បក។ ដើមស្រូវដែលឱនចុះ គឺជាដើមស្រូវដែលផ្ដល់ផលខ្ពស់ និងផ្ដល់អាហារដល់មនុស្សលោក។ ក្នុងន័យធៀប «ឱនដាក់គ្រាប់» តំណាងឱ្យមនុស្សដែលមានចំណេះដឹងជ្រៅជ្រះ និងមានសីលធម៌។ មនុស្សដែលមានសមត្ថភាពពិតប្រាកដ តែងតែមានភាពរាបសារ និងបន្ទាបខ្លួនជានិច្ច។ គេមិនចាំបាច់អួតអាងប្រាប់អ្នកដទៃថាខ្លួនពូកែឡើយ ព្រោះលទ្ធផលការងារជាអ្នកបញ្ជាក់។ ការចេះដាក់ខ្លួន បង្ហាញពីភាពចាស់ទុំនៃចិត្តគំនិត និងបញ្ញាស្មារតី។ មនុស្សដែល «ឱន» គឺជាមនុស្សដែលងាយនឹងទទួលបានការស្រឡាញ់ និងរាប់អានពីអ្នកជុំវិញ។ ចំណេះដឹងប្រៀបដូចជាគ្រាប់ស្រូវ ដែលធ្វើឱ្យម្ចាស់វាមានតម្លៃ និងមានទម្ងន់ក្នុងសង្គម។ សុភាសិតនេះបង្រៀនឱ្យយើងកម្ចាត់ចោលនូវចិត្តមានះ និងភាពមានអំនួតហួសហេតុ។ ការបន្ទាបខ្លួន មិនមែនជាការចុះចាញ់ឡើយ ប៉ុន្តែគឺជាយុទ្ធសាស្ត្រនៃអ្នកមានបញ្ញា។ មនុស្សដែលកាន់តែចេះ កាន់តែត្រូវរៀនឱនលំទោនទៅតាមចំណេះដឹងដែលខ្លួនមាន។ ការងើយឆ្មើងឆ្មៃ នឹងធ្វើឱ្យយើងបាត់បង់មិត្តភក្តិ និងឱកាសល្អៗក្នុងជីវិត។ គ្រាប់ស្រូវដែលធ្ងន់បំផុត គឺជាគ្រាប់ស្រូវដែលឱនក្បាលចុះទាបបំផុត។ សុភាសិតនេះដាស់តឿនយើងមិនឱ្យមើលមនុស្សតែលើសម្បកក្រៅ ឬឫកពានោះទេ។ ពេលខ្លះ មនុស្សដែលស្ងប់ស្ងាត់បំផុត គឺជាមនុស្សដែលមានចំណេះដឹងខ្ពស់បំផុត។ ភាពរាបសារគឺជាគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់មនុស្សគ្រប់វណ្ណៈ។ ការចេះឱនលំទោនជួយឱ្យយើងជៀសផុតពីជម្លោះ និងការច្រណែនឈ្នានីស។ មនុស្សដែលងើយស្កក តែងតែគិតថាខ្លួនឯងពូកែជាងគេជានិច្ច ដែលនាំឱ្យឈប់អភិវឌ្ឍខ្លួន។ ផ្ទុយទៅវិញ មនុស្សដែលឱនដាក់គ្រាប់ តែងតែបើកចិត្តរៀនសូត្របន្ថែមពីអ្នកដទៃ។ នៅពេល ដែលបុគ្គលគ្រប់រូបអាចប្រតិបត្តិតាមមាគ៌ានេះបាន ចាត់ទុកថាជន ទាំងនោះប្រៀបដូចជាគួរស្រូវដែលឱនដាក់គ្រាប់ ហើយគេអាចយកមកប្រើជាប្រយោជន៍បាន គ្រប់តម្រូវការ។ ក្នុងប្រទេសយើងបើមានបុគ្គលធន់នេះកាន់តែច្រើន សង្គមយើងក៏កាន់តែអនាធិបតេយ្យ គ្មានរបៀបរៀបរយ គ្មានសណ្តាប់ធ្នាប់ អនាគតកិត្តិយស ជាតិទាំងមូលក៏ប្រហែលជាអាប់ឱនក៏ថាបាន។ សីលធម៌រស់នៅជារឿង សំខាន់ណាស់សម្រាប់មនុស្សយើងគ្រប់ៗគ្នា ទោះមានចំណេះដឹងជ្រៅជ្រះប៉ុណ្ណាក៏ដោយ។ តែបើ សីលធម៌រស់នៅមិនល្អ គឺគ្មានប្រយោជន៍អ្វីនោះទេ បុគ្គលបែបនេះទៅទីណា កន្លែងណា ក៏គេមិនស្រឡាញ់ មិនគោរព និងឱ្យតម្លៃនោះទេ។ សុភាសិតនេះ ពិតជាមានតម្លៃអប់រំយ៉ាងខ្ពស់ក្នុងការបណ្តុះគតិបណ្ឌិតមនុស្សជាតិ។